ជាទូទៅ ការជ្រើសរើសឈ្មោះសម្រាប់កូនប្រុសស្រី គឺជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ឪពុកម្តាយគ្រប់រូប។ ឈ្មោះមិនមែនត្រឹមតែជាអត្តសញ្ញាណប៉ុណ្ណោះទេ ថែមទាំងអាចឆ្លុះបញ្ចាំងពីក្តីសង្ឃឹម ជំនឿ ឬបំណងប្រាថ្នារបស់ឪពុកម្តាយចំពោះកូនផងដែរ។ នៅកម្ពុជា ទំនៀមទម្លាប់នៃការដាក់ឈ្មោះមានលក្ខណៈសម្បូរបែប ដោយផ្អែកលើកត្តាជាច្រើន។ សម្រាប់ក្មេងប្រុស ឪពុកម្តាយតែងជ្រើសរើសឈ្មោះដែលមានអត្ថន័យក្លាហាន រឹងមាំ ប្រាជ្ញា ឬភាពជាអ្នកដឹកនាំ។ ឈ្មោះដែលឪពុកម្តាយដាក់ឲ្យកូនៗរបស់ខ្លួន ភាគច្រើនមានន័យជាសេចក្តីប្រាថ្នា និង ក្តីសង្ឃឹមរបស់ឪពុកម្តាយ ចំពោះកូនៗឲ្យក្លាយជាមនុស្សម្នាក់ដែលមានសមត្ថភាព និងភាពថ្លៃថ្នូរ។ វិសាលជាឈ្មោះមនុស្សប្រុស មានន័យថាទូលំទូលាយ ធំធេង បង្ហាញពីបំណងចង់ឱ្យកូនមានគំនិតទូលាយ និង ចក្ខុវិស័យវែងឆ្ងាយ។ វឌ្ឍនៈ មានន័យថាភាពរីកចម្រើន លូតលាស់ បង្ហាញពីបំណងចង់ឱ្យកូនមានការអភិវឌ្ឍជានិច្ចទាំង ចំណេះដឹង និង សមត្ថភាព សាកសមសម្រាប់ក្មេងប្រុស។ បូរិន មានន័យថាអ្នកគ្រប់គ្រង អ្នកដឹកនាំ បង្ហាញពីភាពជាអ្នកដឹកនាំ ជាឈ្មោះដែលដាក់ឲ្យកូនស្រីក៏បាន កូនប្រុសក៏បាន។ ឈ្មោះវីរៈ មានន័យថាវីរបុរស ក្លាហាន បង្ហាញពីភាពក្លាហាន តស៊ូ និង អង់អាច។ សក្កដា:ជាឈ្មោះរបស់ព្រះឥន្ទ្រ ជាទូទៅ ឈ្មោះនេះបង្ហាញពី អំណាច និងកិត្តិយសសម្រាប់កូនប្រុស។ រិទ្ធីជាឈ្មោះដែល មានន័យថាឫទ្ធិអំណាច សមត្ថភាព បង្ហាញពីថាមពលនិងឥទ្ធិពល។ សុភ័ក្ត្រជាឈ្មោះដែលអាចដាក់ឲ្យទាំងកូនប្រុសនិងកូនស្រី វាមានន័យថាមានសំណាងល្អ សិរីសួស្តី បង្ហាញពីភាពចម្រុងចម្រើន។ ឈ្មោះមង្គល មានន័យថា ភាពល្អប្រសើរនិងសិរីមង្គល វាបង្ហាញពីក្តីសង្ឃឹមចំពោះអ្វីដែលល្អបរិសុទ្ធ និងនាំមកនូវសេចក្តីសុខចម្រើនរបស់កូនប្រុស។ កុសលជាឈ្មោះកូនប្រុសដូចគ្នា មានន័យថាបុណ្យកុសល ទង្វើល្អ បង្ហាញពីគុណធម៌។ បញ្ញាជាឈ្មោះដែលឪពុកម្តាយអាចដាក់ឲ្យកូនទាំងពីរភេទ ក្នុងបំណងចង់ឲ្យកូនមានចំណេះដឹង ឆ្លាតវៃ និង ប្រាជ្ញា។ ឈ្មោះសីហា ជាឈ្មោះខែ និងមានន័យថាភាពអស្ចារ្យ គេនិយមដាក់ឲ្យកូនប្រុស។ ពន្លឺជាឈ្មោះ ដែលមានន័យថាភាពភ្លឺស្វាង ការបំភ្លឺ បង្ហាញពីក្តីសង្ឃឹម។ តារា មានន័យថាផ្កាយ នាំមកនូវពន្លឺ វាក៏ជាឈ្មោះដ៏ពេញនិយមផងដែរសម្រាប់កូនប្រុស។ មករា ជាឈ្មោះខែ និងមានន័យថា ភាពរឹងមាំ។ គីមជាឈ្មោះខ្មែរកាត់ចិន មានន័យថាគុណធម៌សម្រាប់កូនប្រុស។ មុនីជាឈ្មោះកូនស្រី មានន័យថា ត្បូង ឬសំដៅលើ មនុស្សមានសីលធម៌ខ្ពស់ ដែលមានការពេញនិយមតាំងពីសម័យបុរាណមក។ ករុណាក៏ជាឈ្មោះកូនស្រីដែរ វាមានន័យថាចិត្តមេត្តាធម៌។ ចំណែកឯឈ្មោះទិត្យវិញជាឈ្មោះកូនប្រុស មានន័យថាភាពរុងរឿង ភាពភ្លឺស្វាង។ សម្រាប់ក្មេងស្រី ឪពុកម្តាយតែងជ្រើសរើសឈ្មោះដែលមានអត្ថន័យទន់ភ្លន់ ស្រស់ស្អាត សុភាពរាបសារ ឬភាពថ្លៃថ្នូរ។ ឈ្មោះទាំងនេះអាចផ្តល់ក្តីសង្ឃឹមឱ្យកូនស្រីក្លាយជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍ គុណធម៌ និងមានភាពទាក់ទាញ។ មាលីជាឈ្មោះកូនស្រី មានន័យថាផ្កាម្លិះ ភាពបរិសុទ្ធ ភាពស្រស់ស្អាត។ ឈ្មោះបុប្ផា មានន័យថាផ្កា បង្ហាញពីភាពស្រស់ស្អាតនិងទន់ភ្លន់។ សុវណ្ណារី មានន័យថា នារីមាស ឬ នារីថ្លៃថ្នូរ។ សុធារី មានន័យថានារីល្អបរិសុទ្ធ។ សោភ័ណ្ឌ មានន័យថាភាពស្រស់ស្អាត ល្អឥតខ្ចោះ ចង់ឲ្យកូនស្រីដូចន័យឈ្មោះ។ រស្មី មានន័យថាពន្លឺ ភាពភ្លឺស្វាង។ កែវ មានន័យថាគ្រឿងអលង្ការ វត្ថុមានតម្លៃ។ ចន្ទ្រា មានន័យថា ព្រះច័ន្ទ ដែលតំណាងឱ្យ ភាពស្រស់ស្អាត និងភាពត្រជាក់ ឈ្មោះនេះក៏អាចបញ្ជាក់ពីភាពស្ងប់ស្ងាត់ និងមន្តស្នេហ៍ផងដែរ។ ពិសី មានន័យថាស្រីស្អាត ស្រីល្អ។ សុជាតា មានន័យថាមានកំណើតល្អ ត្រកូលខ្ពង់ខ្ពស់។ សក្កណា ឈ្មោះរបស់ព្រះឥន្ទ្រិយ៍ជាស្រី ឈ្មោះនេះបង្កប់ន័យអំពីភាពអស្ចារ្យ កិត្តិយស និងអំណាច ស្រដៀងនឹងព្រះឥន្ទ្រ ប៉ុន្តែសម្រាប់ភេទស្រី។ ធីតា ជាឈ្មោះ មានន័យ សំដៅ បុត្រី កូនស្រី។ កញ្ញា ឈ្មោះនេះមានន័យថាក្មេងស្រី ឬ ស្រីក្រមុំ។ វណ្ណារី មានន័យថានារីដែលមានសម្រស់ល្អ។ ដាវី មានន័យថាទេពធីតា។ ស្រីនាថ មានន័យថាជាទីពឹងរបស់ស្រ្តី។ សុភ័ក្ត្រា មានន័យថាមានសំណាងល្អ សម្រាប់នារី។ ការជ្រើសរើសឈ្មោះនីមួយៗអោយទៅកូនៗ ឪពុកម្តាយតែងតែគិតគូរពីអត្ថន័យដែលនៅពីក្រោយឈ្មោះនោះយ៉ាងយូរមុននឹងសម្រេចចិត្ត។